ភូមិវប្បធម៌ និងសារមន្ទីរបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្ស ការបង្ហាញ និងផ្សព្វផ្សាយនូវបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា។ ស្ថាប័នទាំងពីរនេះមានលក្ខណៈពិសេសរៀងៗខ្លួន ប៉ុន្តែសុទ្ធតែរួមចំណែកយ៉ាងធំធេងដល់ការយល់ដឹង និងការកោតសរសើររបស់យើងចំពោះប្រវត្តិសាស្ត្រ សិល្បៈ និងរបៀបរស់នៅរបស់បុព្វបុរស។ ចំពោះភូមិវប្បធម៌បានដើរតួនាទីយ៉ាងសំខាន់ និងមានលក្ខណៈពិសេសប្លែកពីគេក្នុងការអភិរក្ស ការតាំងបង្ហាញ និងការចូលរួមផ្សព្វផ្សាយនូវវប្បធម៌របស់កម្ពុជាទៅកាន់ពិភពលោក។ ភូមិវប្បធម៌ជាកន្លែងដែលរក្សា និងអភិរក្សនូវទម្រង់វប្បធម៌ដែលជិតបាត់បង់ ឬកំពុងត្រូវបានគេបំភ្លេចចោល ដោយសារតែការរីកចម្រើននៃសង្គមទំនើប។ ភូមិវប្បធម៌ជាកន្លែងដែលរក្សាទុក និងជួសជុលផ្ទះបុរាណតាមរចនាបថផ្សេងៗគ្នា ដែលឆ្លុះបញ្ចាំងពីស្ថាបត្យកម្មរបស់ខ្មែរ។ ម្យ៉ាងវិញទៀតភូមិវប្បធម៌ក៏បានបង្ហាញពីជីវភាពរស់ប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ ការស្លៀកពាក់ ការប្រើប្រាស់សម្ភារៈ និងការប្រកបមុខរបរការងារផ្សេងៗទៀតផង។ នៅក្នុងភូមិវប្បធម៌មានផ្ទះបុរាណ កសិដ្ឋានតូចៗ តូបលក់ដូរ សួនច្បារ និងទីធ្លាសម្រាប់ធ្វើសកម្មភាពផ្សេងៗ។ ក្រៅពីនេះវាក៏ជាកន្លែងរក្សាទុកនូវចំណេះដឹង និងជំនាញផលិតសិប្បកម្មដូចជា ការតម្បាញសូត្រ ការឆ្លាក់ឈើ ឬថ្ម ការធ្វើគ្រឿងស្មូន ការផលិតស្ករត្នោត ការផលិតនំចំណីប្រពៃណីតាមបែបខ្មែរជាដើម។ ប្រជាជននៅទីនោះបង្ហាញពីដំណើរការផលិតផ្ទាល់ៗតែម្ដង គឺជាវិធីដ៏មានប្រសិទ្ធភាពបំផុតមួយដើម្បីផ្សព្វផ្សាយផលិតផល កសាងទំនុកចិត្ត និងលើកកម្ពស់វប្បធម៌ក្នុងស្រុក។ មិនតែប៉ុណ្ណោះភូមិវប្បធម៌ក៏ជាកន្លែងរក្សានិងសម្តែងរបាំប្រពៃណី រួមទាំងថែរក្សាតន្រ្តីបុរាណថែមទៀតផង។ នៅទីនោះវាបានផ្តល់ឱកាសឲ្យអ្នកទស្សនា ជាពិសេសយុវជន និងភ្ញៀវទេសចរណ៍ បានឃើញ បានស្គាល់ ស្វែងយល់ និងសូម្បីតែចូលរួមផ្ទាល់ក្នុងសកម្មភាពវប្បធម៌ផ្សេងៗទៀតផង។ ពួកគេក៏អាចរៀនពីរបៀបតម្បាញ រៀនរាំរបាំ ឬលេងឧបករណ៍ភ្លេងបុរាណព្រមទាំងទទួលបានបទពិសោធន៍ពិតៗពីសំណាក់ប្រជាជននៅទីនោះផងដែរ។ ភូមិវប្បធម៌បានជួយផ្សព្វផ្សាយពីភាពសម្បូរបែបនៃវប្បធម៌ខ្មែរទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ ឲ្យយល់កាន់តែច្បាស់អំពីប្រវត្តិសាស្ត្រ និងអរិយធម៌របស់ប្រទេសកម្ពុជា។ លើសពីនេះភូមិវប្បធម៌ គឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ ដែលអាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន។ ការកើនឡើងនៃភ្ញៀវទេសចរ រួមចំណែកដល់ការបង្កើតការងារសម្រាប់ប្រជាជនមូលដ្ឋាន ជាពិសេសសិប្បករ សិល្បករ និងអ្នកបម្រើសេវាកម្ម ហើយវាក៏ជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់ផងដែរ។ សរុបមក ភូមិវប្បធម៌នៅកម្ពុជាដើរតួនាទីជាស្ពានតភ្ជាប់រវាងអតីតកាល និងបច្ចុប្បន្នដោយបង្ហាញពីភាពរុងរឿងនៃអរិយធម៌ខ្មែរតាមរយៈការរស់រាននៃប្រពៃណី និងសិល្បៈ។ វាក៏ជាកន្លែងដ៏សំខាន់សម្រាប់ការអភិរក្ស ការអប់រំ និងការផ្សព្វផ្សាយវប្បធម៌ជាតិទៅកាន់ពិភពលោកទៀតផង។ ចំណែកឯសារមន្ទីរនៅក្នុងប្រទេសកម្ពុជា ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្ស កាតាំងបង្ហាញ និងការផ្សព្វផ្សាយនូវបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយរបស់ប្រទេសកម្ពុជាផងដែរ។ មិនថាជាសារមន្ទីរជាតិ ឬសារមន្ទីរឯកទេសដទៃទៀតទេ សុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន និងរួមចំណែកយ៉ាងធំធេងដល់ការយល់ដឹងរបស់យើងចំពោះអតីតកាល និងអត្តសញ្ញាណជាតិថែមទៀតផង។ សារមន្ទីរគឺជា ឃ្លាំងតម្កល់នូវសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រ និងអរិយធម៌ដ៏សំខាន់ៗរបស់ជាតិ។ នៅទីនោះគេបានប្រមូលផ្ដុំ រក្សាទុក ជួសជុល និងការពារវត្ថុបុរាណ ស្នាដៃសិល្បៈ ឯកសារប្រវត្តិសាស្ត្រ និងវត្ថុមានតម្លៃផ្សេងៗទៀតពីការខូចខាត ការបាត់បង់ ឬការរិចរិលតាមពេលវេលា។ ឧទាហរណ៍ សារមន្ទីរជាតិកម្ពុជា រក្សាទុកវត្ថុបុរាណជាង ១៤,០០០ វត្ថុ តាំងពីសម័យបុរេប្រវត្តិ សម័យអង្គរ រហូតដល់សម័យក្រោយៗមកទៀត។ សារមន្ទីរក៏បម្រើជាមជ្ឈមណ្ឌលអប់រំដ៏មានប្រសិទ្ធភាពមួយផងដែរ ដោយផ្តល់ឱកាសឲ្យសាធារណជន សិស្ស និស្សិត និងអ្នកស្រាវជ្រាវ។ ថែមទាំងបានសិក្សាស្វែងយល់ដោយផ្ទាល់អំពីប្រវត្តិសាស្ត្រ សិល្បៈ វិទ្យាសាស្ត្រ និងវប្បធម៌តាមរយៈការតាំងបង្ហាញ និងការពន្យល់លម្អិត។ សម្រាប់សារមន្ទីរខ្លះដូចជា សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ថែមទាំងមានបណ្ណាល័យសម្រាប់សិក្សាស្រាវជ្រាវដោយឥតគិតថ្លៃទៀតផង។ ចំណែកឯសារមន្ទីរមួយចំនួនដូចជា សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង បានរក្សាទុកភស្តុតាងនៃព្រឹត្តិការណ៍សោកនាដកម្មក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ដើម្បីឲ្យកូនចៅជំនាន់ក្រោយបានសិក្សា និងចងចាំជានិច្ចនូវមេរៀនដ៏ឈឺចាប់ ដើម្បីទប់ស្កាត់មិនឲ្យកើតឡើងសារជាថ្មី។ ហើយសារមន្ទីរក៏ជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយ ដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ។ ក្នុងករណីនេះ ការកើនឡើងនៃភ្ញៀវទេសចរ បានរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ និងបង្កើតការងារសម្រាប់ប្រជាជនមូលដ្ឋានទៀតផង។ តាមរយៈការបង្ហាញនូវបេតិកភណ្ឌ និងវប្បធម៌ដ៏សម្បូរបែបនៅក្នុងសារមន្ទីរបានជួយពង្រឹងស្មារតីស្នេហាជាតិ និងមោទកភាពរបស់ប្រជាពលរដ្ឋចំពោះអត្តសញ្ញាណ ឫសគល់ និងតម្លៃនៃវប្បធម៌របស់ជាតិខ្លួន។ ការស្គាល់ពីប្រវត្តិសាស្ត្រ និងស្នាដៃបុព្វបុរស ជួយឲ្យយុវជនកាន់តែស្រឡាញ់ និងចេះថែរក្សាកេរមរតករបស់ដូនតាខ្មែរកាន់តែខ្លាំងឡើងៗ។ បន្ថែមពីនេះទៀត សារមន្ទីរនៅកម្ពុជា មិនត្រឹមតែជាកន្លែងដាក់តាំងវត្ថុបុរាណប៉ុណ្ណោះទេ តែវាក៏ជាគ្រឹះស្ថានដ៏សំខាន់សម្រាប់អភិរក្ស ការអប់រំ និងការផ្សព្វផ្សាយនូវមរតកដ៏ថ្លៃថ្លារបស់ដូនតាដល់មនុស្សជំនាន់ក្រោយ និងពិភពលោកទាំងមូល។ ជារួមមក ភូមិវប្បធម៌ និងសារមន្ទីរ សុទ្ធតែជាទីកន្លែងដ៏សំខាន់ក្នុងការថែរក្សា និងផ្សព្វផ្សាយនូវបេតិកភណ្ឌជាតិរបស់ខ្មែរ។